តួនាទីរបស់ឃ្មុំ និងសត្វល្អិតក្នុងជីវៈចម្រុះព្រៃឈើមានសារៈសំខាន់ខ្លាំងណាស់ ហើយការថយចុះចំនួនរបស់ពួកវាបានក្លាយជាបញ្ហាដ៏គួរឲ្យបារម្ភ។ ដើម្បីដោះស្រាយបញ្ហានេះ ចាំបាច់ត្រូវមានការយល់ដឹងស៊ីជម្រៅអំពីតួនាទី ផលប៉ះពាល់ និងវិធានការការពារ។ អត្ថបទនេះនឹងលើកឡើងពីចំណុចសំខាន់ៗទាំងបីនេះ។ ឃ្មុំ និងសត្វល្អិតដើរតួនាទីយ៉ាងសំខាន់ និងមានតម្លៃមិនអាចកាត់ថ្លៃបាននៅក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើ។ តួនាទីចម្បងរបស់ឃ្មុំ និងសត្វល្អិតគឺការរោយលំអងផ្កា ដែលជាសកម្មភាពសំខាន់ខ្លាំងណាស់សម្រាប់ការរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីទាំងមូល។ សត្វល្អិតទាំងនេះបានជួយផ្ទេរលំអងពីផ្កាមួយទៅផ្កាមួយ ដែលបណ្ដាលឲ្យរុក្ខជាតិអាចបន្តពូជបាន។ បើគ្មានការរោយលំអងទេ រុក្ខជាតិព្រៃឈើជាច្រើនប្រភេទនឹងមិនអាចបង្កើតផល និងពូជបានឡើយ។ សកម្មភាពនេះជួយដល់ការលូតលាស់នៃដើមឈើ ផ្កា និងដំណាំផ្សេងៗ។ លើសពីនេះទៅទៀត ឃ្មុំ និងសត្វល្អិតក៏ជាផ្នែកមួយដ៏សំខាន់នៃខ្សែសង្វាក់អាហារផងដែរ។ ពួកវាជាប្រភពអាហារសម្រាប់សត្វស្លាប ល្មូន និងថនិកសត្វតូចៗនៅក្នុងព្រៃ។ ជាមួយគ្នានេះ ពួកវាក៏ជួយរក្សាតុល្យភាពធម្មជាតិដោយការស៊ីសត្វល្អិតបំផ្លាញមួយចំនួន។ វាក៏ជួយថែរក្សាគុណភាពដីផងដែរ ដោយសារពួកវាចូលរួមចំណែកបំបែកសារធាតុសរីរាង្គ និងបង្កើនសារធាតុចិញ្ចឹមនៅក្នុងដី។ តាមរយៈការជីកដី និងការកែច្នៃសំណល់រុក្ខជាតិ សត្វល្អិតជួយបង្កើនសារធាតុចិញ្ចឹមក្នុងដី។ នៅពេលដែលដីមានគុណភាពល្អ និងសម្បូរជីវជាតិ វានឹងជួយឲ្យរុក្ខជាតិដទៃទៀតអាចលូតលាស់បានល្អ រឹងមាំ និងផ្ដល់ទិន្នផលខ្ពស់។ ដូច្នេះ ឃ្មុំ និងសត្វល្អិតគឺជាមូលដ្ឋានគ្រឹះនៃសុខភាពព្រៃឈើ និងជីវៈចម្រុះទាំងមូល។ ពួកវាជួយទ្រទ្រង់ជីវិតរុក្ខជាតិ និងសត្វជាច្រើនប្រភេទផ្សេងទៀត។ ការថយចុះចំនួនឃ្មុំ និងសត្វល្អិតបានបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងទូលំទូលាយ។ នៅពេលដែលចំនួនឃ្មុំ និងសត្វល្អិតថយចុះ វាអាចបង្កជាការរំខានដល់ខ្សែសង្វាក់អាហារ និងនាំឱ្យបាត់បង់ប្រភេទសត្វ និងរុក្ខជាតិដទៃទៀត។ នៅពេលដែលអ្នករោយលំអងមានចំនួនតិច រុក្ខជាតិពឹងផ្អែកលើការលំអងនឹងលែងអាចបន្តពូជបាន។ ដោយសារតែការបាត់បង់អ្នកនាំលំអងផ្កាដ៏សំខាន់ទាំងនេះ វាអាចបណ្តាលឲ្យប្រភេទរុក្ខជាតិមួយចំនួនបាត់បង់ពីប្រព័ន្ធអេកូឡូស៊ីទាំងស្រុង ដែលធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីកាន់តែចុះខ្សោយ។ ដូច្នេះ វាបង្កជាវិបត្តិខ្សែសង្វាក់អាហារ និងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីទាំងមូលបាត់បង់តុល្យភាព។ ផលប៉ះពាល់ទីពីរគឺវិបត្តិផលិតកម្មកសិកម្ម ព្រោះរបាយការណ៍សកលបានបង្ហាញថា ផលិតផលកសិកម្មប្រហែល ៣០% អាចនឹងបាត់បង់ ប្រសិនបើគ្មានសត្វរោយលំអង។ នេះធ្វើឲ្យកសិករប្រឈមនឹងការខាតបង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។ បញ្ហានេះក៏អាចបង្កឲ្យមានការកើនឡើងតម្លៃផលិតផល និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងរបស់ប្រជាជន ផលប៉ះពាល់មួយទៀតគឺហានិភ័យសុខភាពមនុស្ស ព្រោះការថយចុះនៃឃ្មុំអាចបណ្តាលឲ្យមានការរីករាលដាលនៃជំងឺក្នុងចំណោមរុក្ខជាតិ ឬសត្វ។ ការបាត់បង់អ្នកលំអងអាចរំខានដល់ដំណើរការបរិស្ថានធម្មតា ដូច្នេះ ការថយចុះចំនួនសត្វល្អិតតូចៗទាំងនេះអាចនាំមកនូវវិបត្តិដ៏ធំ។ ដើម្បីការពារឃ្មុំ និងសត្វល្អិត ចាំបាច់ត្រូវអនុវត្តវិធានការសំខាន់ៗជាច្រើន។ ថ្នាំកសិកម្មគីមីគឺជាមូលហេតុចម្បងនៃការថយចុះចំនួនសត្វល្អិត ដូច្នេះការកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីគឺជារឿងចាំបាច់។ យើងគួរជំរុញឲ្យកសិករងាកមកប្រើប្រាស់វិធីសាស្ត្រស៊ាំសត្វល្អិតធម្មជាតិវិញ។ ត្រូវលើកទឹកចិត្តឲ្យមានកសិកម្មសរីរាង្គដែលមិនប្រើសារធាតុគីមី ឬគួរប្រើជីធម្មជាតិ និងថ្នាំធម្មជាតិជំនួសវិញ។ ស្ថាប័នពាក់ព័ន្ធគួរតែរៀបចំកម្មវិធីអប់រំ និងបណ្តុះបណ្តាលដើម្បីផ្សព្វផ្សាយចំណេះដឹងនេះដល់សហគមន៍កសិកម្ម។ ការតាមដានការប្រើប្រាស់ថ្នាំគីមីឲ្យបានត្រឹមត្រូវ ក៏ជាផ្នែកមួយដ៏សំខាន់នៃវិធានការនេះដែរ។ ការការពារទីជម្រករបស់ឃ្មុំគឺជាគន្លឹះដ៏សំខាន់ ដូច្នេះយើងត្រូវតែការពារព្រៃឈើដែលនៅសេសសល់ពីការកាប់បំផ្លាញ។ គួរតែបង្កើតតំបន់ការពារបរិស្ថានដើម្បីអភិរក្សព្រៃឈើ និងជីវៈចម្រុះ។ ជាមួយគ្នានេះ ការស្ដារព្រៃឈើដែលបានរងការខូចខាត ក៏ចាំបាច់ត្រូវធ្វើឡើងវិញដែរ។ យើងគួរដាំដើមឈើ និងរុក្ខជាតិមានផ្កាឲ្យបានច្រើនឡើងវិញ ដើម្បីជួយបង្កើនប្រភពអាហារ និងទីជម្រកសម្រាប់ឃ្មុំ។ ការអនុវត្តច្បាប់ដ៏តឹងរ៉ឹងចំពោះបទល្មើសព្រៃឈើក៏ជួយការពារបរិស្ថានធម្មជាតិផងដែរ។ ការយល់ដឹងពីសារៈសំខាន់របស់ឃ្មុំគឺជាកត្តាកំណត់ជោគជ័យនៃការអភិរក្ស។ ដូច្នេះការអប់រំសាធារណជនអំពីតួនាទី និងអត្ថប្រយោជន៍របស់ឃ្មុំគឺសំខាន់ណាស់។ យើងអាចបង្កើតកម្មវិធីអប់រំនៅតាមសាលារៀន និងរៀបចំសិក្ខាសាលាសម្រាប់សហគមន៍។ គួរប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនានាដូចជា បណ្ដាញសង្គម ទូរទស្សន៍ វិទ្យុ និងកាសែត។ ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសារៈសំខាន់នៃការអភិរក្សឃ្មុំ និងសត្វល្អិតដល់សាធារណជនឱ្យបានទូលំទូលាយ។ ការលើកទឹកចិត្តឲ្យមានការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សគឺជាកត្តាដ៏ចាំបាច់បំផុត។ ប្រជាពលរដ្ឋអាចជួយការពារសម្បុកឃ្មុំ និងដាំរុក្ខជាតិមានផ្កាសម្រាប់ពួកវា ដើម្បីផ្ដល់ជាប្រភពអាហារ និងទីជម្រកដ៏សំខាន់។ គ្រប់គ្នាត្រូវតែចូលរួមទាំងអស់គ្នាដើម្បីថែរក្សាជីវៈចម្រុះ ពីព្រោះធនធានធម្មជាតិគឺជាមូលដ្ឋានគ្រឹះនៃជីវិត ជារួមមកវិញ ការអភិរក្សឃ្មុំ និងសត្វល្អិតទាមទារនូវកិច្ចខិតខំរួមគ្នាពីគ្រប់ភាគីទាំងអស់។ តាមរយៈការអនុវត្តវិធានការទាំងនេះ យើងនឹងអាចរក្សាបាននូវសមតុល្យប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខស្បៀងសម្រាប់មនុស្សជំនាន់ក្រោយ។